សិល្បៈស្ថាបត្យកម្មខ្មែរសម័យមុនអង្គរ ស.វទី១ ដល់ ស.វទី៨ ជាសម័យកាលដ៏សំខាន់ដែលបានបន្សល់ទុកនូវស្នាដៃសំណង់ និងចម្លាក់បុរាណៗ ដែលជាគ្រឹះសម្រាប់ការរីកចម្រើននៃសិល្បៈខ្មែរសម័យក្រោយៗទៀត ជាពិសេសសម័យអង្គរ។ ក្នុងសម័យកាលនេះ ឥទ្ធិពលសិល្បៈឥណ្ឌាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលាយឡំជាមួយគំនិតច្នៃប្រឌិតរបស់ខ្មែរ រហូតបង្កើតបានជារចនាបថប្លែកៗ ដែលមានលក្ខណៈពិសេសរៀងខ្លួន។ សិល្បៈស្ថាបត្យកម្មក្នុងដំណាក់កាលនេះ ចាប់រាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡា មុនការកសាងរាជធានីអង្គរ។ អ្នកសិក្សាខ្លះបានហៅសិល្បៈក្នុងដំណាក់កាលនេះថា សិល្បៈបុរេអង្គរ។ សិល្បៈស្ថាបត្យកម្មខ្មែរសម័យមុនអង្គរចែកចេញជា ៤ រចនាបថសំខាន់ៗ។ រចនាបថភ្នំដា សតវត្សទី១ ដល់ សតវត្សទី៦ ជារចនាបថដំបូងបង្អស់នៃសិល្បៈខ្មែរ ដែលរីកចម្រើនក្នុងសម័យអាណាចក្រភ្នំ ឫហ្វូណន។ ប្រាសាទសំខាន់ៗក្នុងរចនាបថនេះច្រើនសាងសង់ដោយឥដ្ឋ លាយថ្មភក់សម្រាប់លម្អ ហើយមានលក្ខណៈជាប្រាសាទរូងភ្នំ ឬសំណង់ឯកជន។ នៅដំណាក់កាលដំបូងនៃរចនាបថភ្នំដា ចាប់ពីសតវត្សរ៍ទី១ មក យើងជួបការលំបាកក្នុងការស្វែងរកព័ត៌មានអំពីសិល្បៈស្ថាបត្យកម្ម ដោយសារតែខ្វះខាតនូវសិលាចារឹកដែលជាប្រភពសំខាន់។ ព័ត៌មានដែលខ្មែរសិក្សាស្រាវជ្រាវពីបុរាណភាគច្រើនបានមកពីប្រភពឯកសារចិន។ ក្នុងសម័យហ្វូណន ប្រទេសខ្មែរបានចាប់ផ្តើមទំនាក់ទំនង និងទទួលឥទ្ធិពលយ៉ាងខ្លាំងពីឥណ្ឌា ទាំងផ្នែកសាសនា និងស្ថាបត្យកម្ម។ សំណង់ប្រាសាទ បដិមា និងក្បូរក្បាច់ចម្លាក់ក្នុងរចនាបថនេះមានចំនួនតិចតួចប៉ុណ្ណោះ។ លទ្ធផលនៃការកំណាយបុរាណវិទ្យាដែលបានធ្វើឡើងនៅ អូរកែវ បាភ្នំ និង អង្គរបុរី បានបង្ហាញថា សិល្បៈក្នុងសម័យហ្វូណនត្រូវបានចាត់បញ្ចូលទៅក្នុងរចនាបថភ្នំដា ដោយយកឈ្មោះ ប្រាសាទភ្នំដា ជាមូលដ្ឋាន។ មានបុរាណវិទូជនជាតិបារាំងឈ្មោះ ល្វី ម៉ាល់ឡឺរ៉េត បានធ្វើកំណាយនៅអូរកែវ ឆ្នាំ១៩៤២ ហើយបានរកឃើញបុរាណវត្ថុជាច្រើន រួមមានឧបករណ៍ប្រើប្រាស់ គ្រឿងអលង្ការ បដិមា និងគ្រឹះប្រាសាទ។ នៅបាភ្នំ ខេត្តព្រៃវែង ដែលជាអតីតរាជធានីបុរាណឈ្មោះ វ្យាធបុរៈ គេបានរកឃើញសំណល់កំពែងទីក្រុង គូទឹក ទួល ថ្មនិងឥដ្ឋប្រាសាទ បដិមា កុលាលភាជន៍ អង្កាំ និងគ្រឿងអលង្ការ។ នៅអង្គរបុរី កំណាយបានបង្ហាញពីស្លាកស្នាមទីក្រុងបុរាណដែលមានកំពែងព័ទ្ធជុំវិញ គ្រឹះប្រាសាទ បដិមា អង្កាំ គ្រឿងអលង្ការ កុលាលភាជន៍ និងសិលាចារឹក។ ចំពោះសំណង់ប្រាសាទវិញ យើងឃើញមានប្រាសាទពីរប្រភេទសំខាន់ៗដែលនៅសល់រហូតមកដល់សព្វថ្ងៃ ហើយតំណាងឱ្យរចនាបថភ្នំដា។ ប្រាសាទចោះភ្នំ មានទីតាំងនៅលើ ភ្នំដា ដែលជាកូនភ្នំតូចមួយ។ នៅតាមចង្កេះភ្នំ គេសង្កេតឃើញមានការចោះលុងភ្នំជារូងធ្វើប្រាសាទ ដោយមានការរៀបចំតុបតែងជាកំពែង ក្លោងទ្វារតាមមាត់រូង និងមានតម្កល់បដិមាព្រហ្មញ្ញសាសនាសម្រាប់គោរពបូជា។ បដិមាទាំងនេះបច្ចុប្បន្នត្រូវបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ គេពុំឃើញមានផ្តែរ សសរពេជ្រ ឬក្បូរក្បាច់ចម្លាក់អ្វីគួរឱ្យកត់សម្គាល់ឡើយ។ របៀបនៃការចោះភ្នំធ្វើប្រាសាទបែបនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទនៅប្រទេសឥណ្ឌា។ ប្រាសាទអាស្រមមហាឫសី សង់នៅលើភ្នំមួយជាប់នឹងភ្នំដា ចម្ងាយប្រមាណ ៣០០ ម៉ែត្រ ទៅទិសនីរតីនៃប្រាសាទភ្នំដា។ ប្រាសាទនេះនៅសល់ទ្រង់ទ្រាយល្អបរិបូរ ដែលអាចឱ្យគេសិក្សាវិភាគបាន។ លក្ខណៈស្ថាបត្យកម្ម ប្រាសាទអាស្រមមហាឫសីសង់នៅលើភ្នំ មានប្លង់ជា ការ៉េ។ ថ្មដែលយកមកសាងសង់ប្រាសាទជាប្រភេទ ថ្មរឹងបាសាល់ ដែលគេឃើញមានច្រើននៅខេត្តកំពង់ចាម។ ច្រកចូលប្រាសាទនេះមានទ្វារចូលតែមួយគត់ គ្មានទ្វារបញ្ឆោតទេ។ អមសងខាងទ្វារចូល មាន សសរពេជ្ររាងមូល លម្អដោយ ក្បាច់រំយោល និង ក្បាច់ពងត្រី។ ពីខាងលើទ្វារចូល មាន ផ្តែរតូចមួយ ទ្រដោយសសរពេជ្រ លម្អដោយ ក្បាច់រំយោលប្រទាក់គ្នាដូចទឹករលក។ ហោជាងគ្មានក្បាច់ចម្លាក់អ្វីទេ វាមានប្រហោងរាងបួនជ្រុងតូចមួយដូចជាប្រហោងខ្យល់នៅចំកណ្តាល។ មានបង្អួចចំហតាមជញ្ជាំងពីខាងមុខនិងពីចំហៀងទាំងសងខាង ដែលតុបតែងលម្អដោយក្របពីខាងក្រៅ តែគ្មានចម្រឹងទេ។ ឯប្លង់ខាងក្នុងនៃប្រាសាទមានបន្ទប់នៅចំកណ្តាល ហើយមានឆ្លាក់ព័ទ្ធជុំវិញខាងក្រៅបន្ទប់។ ប្រាសាទអាស្រមមហាឫសី គ្មានក្បូរក្បាច់ចម្លាក់អ្វីនៅតាមជញ្ជាំងទេ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺរូបរាងរបស់វាមានលក្ខណៈដូចគ្នាទៅនឹងប្រាសាទនៅប្រទេសឥណ្ឌាខ្លាំងណាស់។ ក្រឡេកមករូបបដិមាក្នុងរចនាបថភ្នំដា គេឃើញមានទាំងបដិមាខាង លទ្ធិព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា បដិមាទាំងនោះសាងឡើងពី ថ្ម លោហៈ និងឈើ។ រីឯលក្ខណៈទូទៅ បដិមាក្នុងរចនាបថភ្នំដាមានរាង កាច់ចង្កេះ មាន ស្លៀកសំពត់ ឯរូបខ្លះឈរត្រង់។ លក្ខណៈបែបនេះបានចម្លងតាមគំរូសិល្បៈ ឬទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា។ ឯបច្ចេកទេសទប់លំនឹង សិល្បករមានបច្ចេកទេសទប់លំនឹងបដិមាទោលដោយប្រើ ជន្ទល់។ ដូចជាការឆ្លាក់ជន្ទល់មានរាងកោងដូចដែកក្រចកសេះជាប់នឹងដងខ្លួនបដិមាពីខាងក្រោយខ្នង។ ការឆ្លាក់ជាយសំពត់ឱ្យធ្លាក់ដល់ក្រោមដើម្បីទប់លំនឹង ឬការឆ្លាក់ដំបងដែលកាន់ក្នុងដៃទាំងពីរពីខាងមុខឱ្យធំសម្រាប់ទ្រដងខ្លួន។ អ្នកសិក្សាអំពីប្រវត្តិសិល្បៈខ្មែរបានបែងចែកបដិមាក្នុងរចនាបថភ្នំដាជាពីរក្រុមគឺ រចនាបថភ្នំដា-A និង រចនាបថភ្នំដា-B។ រចនាបថទាំងពីរនេះមានលក្ខណៈខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ។